ការធ្វើដំណើរដោយ រទេះគោ ទូកឈើ និងម៉ូតូ តំណាងឱ្យមធ្យោបាយដឹកជញ្ជូនបីប្រភេទផ្សេងគ្នា ដែលមានលក្ខណៈពិសេសប្លែកពីគ្នា ។ ការធ្វើដំណើរនៅកម្ពុជាពីអតីតកាលរហូតបច្ចុប្បន្ន មានការវិវត្តន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ។ ទាំងនោះមានដូចជាការធ្វើដំណើរដោយប្រើប្រាស់ រទេះគោ ទូកឈើ និងម៉ូតូ សុទ្ធតែមានភាពខុសគ្នាទាំងល្បឿន ភាពងាយស្រួលរបស់វារៀងៗខ្លួន ។ ជាពិសេសនោះគឺរទេះគោ វាជាមធ្យោបាយធ្វើដំណើរ យឺតបំផុត ដោយសារវាពឹងផ្អែកលើកម្លាំងសត្វគោអូសទាញ ។ រទេះគោមានល្បឿនជាមធ្យមត្រឹមតែ ២ ទៅ ៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ជាទូទៅ រទេះគោអាចផ្ទុកទម្ងន់ធ្ងន់បានល្មម ប្រហែល ៣០០ ទៅ ៥០០ គីឡូក្រាម តែមិនមានភាពងាយស្រួលប៉ុន្មាននោះទេ ។ ចំណែកទូកឈើល្បឿននៃទូកឈើអាស្រ័យលើទំហំ និងកម្លាំងម៉ាស៊ីន បើមាន ឬកម្លាំងមនុស្សចែវ ។ ទូកតូចៗដែលចែវដោយដៃមានល្បឿនយឺត ចំណែកទូកធំៗដែលមានបំពាក់ម៉ាស៊ីនអាចមានល្បឿនលឿនជាង រហូតដល់ ២០ ទៅ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ទូកឈើអាច ផ្ទុកអ្នកដំណើរ ឬទំនិញបានច្រើនគួរសម អាស្រ័យលើទំហំរបស់វា ។ រីឯម៉ូតូ វាក៏ជាមធ្យោបាយធ្វើដំណើរដែល ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយសារល្បឿនលឿន ជាមធ្យម ៤០ ទៅ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនិងភាពងាយស្រួល ។ ម៉ូតូអាចបើកបរបាន ស្ទើរតែគ្រប់ស្ថានភាពផ្លូវ ទាំងផ្លូវលំ ផ្លូវកៅស៊ូ ឬផ្លូវតូចចង្អៀត។ ម៉ូតូអាចផ្ទុកអ្នកដំណើរបានពី ១ ទៅ ៣ នាក់ និងទំនិញបានល្មម ។ មធ្យោបាយធ្វើដំណើរទាំងបីប្រភេទនេះត្រូវបានប្រើប្រាស់ក្នុងកាលៈទេសៈខុសៗគ្នា អាស្រ័យលើតម្រូវការ ទីតាំងភូមិសាស្ត្រ និងស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែងនៅកម្ពុជា ។ រទេះគោ ត្រូវបានប្រើប្រាស់ជាចម្បងនៅ តំបន់ជនបទដាច់ស្រយាល ដែលផ្លូវលំបាក មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធល្អ ឬមិនអាចឱ្យយានជំនិះទំនើបចូលដល់ ។ វាស័ក្តិសមបំផុតសម្រាប់ការ ដឹកជញ្ជូនកសិផលពីចម្ការ ដូចជាស្រូវ ពោត ដំឡូង ដឹកអុស ដឹកទឹក ឬធ្វើដំណើរក្នុងចម្ងាយជិតៗ ។ បច្ចុប្បន្ន ការប្រើប្រាស់រទេះគោជាមធ្យោបាយដឹកជញ្ជូនធម្មតាមានការថយចុះគួរឱ្យកត់សម្គាល់ ហើយវាត្រូវបានប្រើប្រាស់ច្រើនសម្រាប់ វិស័យទេសចរណ៍បែបប្រពៃណី ដើម្បីបង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរដល់ភ្ញៀវជាតិ និងអន្តរជាតិ ។ ឯទូកឈើ ក៏ត្រូវបានប្រើប្រាស់ជាចម្បងនៅ តំបន់ដែលមានបណ្ដាញទន្លេ បឹងបួ ឬប្រឡាយច្រើន ដូចជាតាមដងទន្លេមេគង្គ តំបន់ជុំវិញបឹងទន្លេសាប និងតំបន់ឆ្នេរ ។ វាជាមធ្យោបាយដ៏សំខាន់សម្រាប់ការ នេសាទ ការ ដឹកជញ្ជូនទំនិញឆ្លងកាត់ទឹក ពិសេសទំនិញធំៗ និងធ្ងន់ៗ និងការ ធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋរស់នៅតាមដងទឹក ដែលតភ្ជាប់ពីភូមិមួយទៅភូមិមួយ ឬពីភូមិទៅទីប្រជុំជន ។ ទូកឈើក៏ជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់ទឹកជំនន់ផងដែរ ។ រីឯម៉ូតូ គឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ទូទាំងប្រទេសកម្ពុជា ទាំងនៅទីក្រុង និងជនបទ ដោយសារតែភាពងាយស្រួល និងល្បឿនលឿន ។ វាត្រូវបានប្រើប្រាស់សម្រាប់ការ ធ្វើដំណើរប្រចាំថ្ងៃ ដូចជាទៅធ្វើការ រៀនសូត្រ ផ្សារ ឬទៅលេងកម្សាន្ត ។ ម៉ូតូក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ អាជីវកម្មដឹកជញ្ជូនទំនិញខ្នាតតូច និង សេវាកម្មដឹកជញ្ជូនអ្នកដំណើរ ដូចជា PassApp ឬ Grab Bike ដែលឆ្លើយតបទៅនឹងតម្រូវការរហ័សរបស់ប្រជាជនសម័យទំនើប ។ មធ្យោបាយធ្វើដំណើរនីមួយៗ រទេះគោ ទូកឈើ និងម៉ូតូ សុទ្ធតែមានអត្ថប្រយោជន៍រៀងៗខ្លួនដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាពីអតីតកាល រហូតមកដល់បច្ចុប្បន្ន ។ ទោះបីជាបច្ចុប្បន្ននេះមិនសូវត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនប្រចាំថ្ងៃក៏ដោយ រទេះគោនៅតែមានអត្ថប្រយោជន៍សំខាន់ៗ ។ រទេះគោមានលក្ខណៈសន្សំសំចៃ ព្រោះមិនត្រូវការប្រេងឥន្ធនៈឡើយ គឺប្រើប្រាស់តែ កម្លាំងសត្វគោ ដែលជាថាមពលធម្មជាតិ ។ វាក៏បានជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរបានច្រើនផងដែរ ។ ដោយមិនបញ្ចេញផ្សែងពុល ឬសំឡេងរំខាន រទេះគោមាន ផលប៉ះពាល់បរិស្ថានតិចតួចបំផុត បើប្រៀបធៀបទៅនឹងយានយន្តដែលប្រើប្រេងឥន្ធនៈ ។ រទេះគោក៏ជា មរតកវប្បធម៌ប្រពៃណីខ្មែរ ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់បុព្វបុរសយើងផងដែរ ។ វាត្រូវបានប្រើប្រាស់សម្រាប់វិស័យទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យស្វែងយល់ពីវប្បធម៌ជនបទខ្មែរ ។ រទេះគោអាចឆ្លងកាត់ ផ្លូវដី ភក់ ឬផ្លូវលំដាច់ស្រយាល ដែលយានយន្តផ្សេងពិបាក ឬមិនអាចឆ្លងកាត់បាន ។ ទូកឈើគឺជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាជនរស់នៅតាមដងទន្លេ បឹងបួ និងតំបន់ឆ្នេរ ។ ទូកឈើគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរកាត់ តំបន់ទឹកជំនន់ ឬតំបន់ដែលមាន បណ្ដាញទន្លេ បឹងបួ ច្រើន ដែលជាផ្នែកមួយដ៏ធំនៃភូមិសាស្ត្រកម្ពុជា ។ ទូកឈើធំៗអាច ផ្ទុកទំនិញ និងអ្នកដំណើរបានច្រើន ជាងម៉ូតូ ឬរទេះគោ ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនកសិផល ត្រី ឬសម្ភារៈសំណង់តាមផ្លូវទឹក ។ ការជិះទូកកម្សាន្តតាមដងទន្លេ ឬបឹងទន្លេសាប គឺជាបទពិសោធន៍ទេសចរណ៍ដ៏ប្លែកមួយសម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងយល់ពីជីវភាពរស់នៅតាមដងទឹក ។ មិនត្រឹមតែប៉ុណ្ណោះទេវាក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរកាត់ តំបន់ទឹកជំនន់ ឬតំបន់ដែលមាន បណ្ដាញទន្លេ បឹងបួ ច្រើន ដែលជាផ្នែកមួយដ៏ធំនៃភូមិសាស្ត្រកម្ពុជាផងដែរ ។ ឯម៉ូតូវាជាមធ្យោបាយធ្វើដំណើរដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ន និងមានអត្ថប្រយោជន៍ជាច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាសម័យទំនើបនេះ ។ ម៉ូតូជួយ សន្សំសំចៃពេលវេលា យ៉ាងច្រើនសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ មិនថាទៅធ្វើការ រៀនសូត្រ ឬបំពេញកិច្ចការផ្សេងៗ ។ ម៉ូតូអាចបើកបរបាន គ្រប់ស្ថានភាពផ្លូវ និងងាយស្រួលធ្វើចរាចរណ៍នៅកន្លែងមានការកកស្ទះ ជាពិសេសនៅតាមទីក្រុង ។ វាអាចទៅដល់ទីតាំងតូចចង្អៀតដែលយានយន្តធំៗចូលមិនបាន ដោយមានទំហំតូច ម៉ូតូមានភាពងាយស្រួលរកកន្លែងចតនៅគ្រប់ទីកន្លែង ។ ម៉ូតូមាន តម្លៃទិញ និងចំណាយលើប្រេងឥន្ធនៈ សមរម្យ ដែលធ្វើឱ្យប្រជាជនភាគច្រើនអាចមានលទ្ធភាពជាម្ចាស់ ។ ម៉ូតូបានបង្កើត ឱកាសការងារ ជាច្រើនសម្រាប់អ្នកបើកម៉ូតូឌុប អ្នកដឹកជញ្ជូនទំនិញ ឬម្ហូបអាហារតាមរយៈកម្មវិធីដឹកជញ្ជូននានា ។